ជីវភាពរបស់កម្មករសំណង់គឺពោរពេញទៅដោយការតស៊ូ ហើយការធ្វើដំណើរទៅមកពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការរៀងរាល់ថ្ងៃគឺជាផ្នែកមួយដ៏សំខាន់នៃទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ មធ្យោបាយធ្វើដំណើរទាំងនោះត្រូវបានជ្រើសរើសដោយផ្អែកលើភាពងាយស្រួល ភាពសន្សំសំចៃ និងលក្ខណៈការងារជាក់ស្តែងដែលទាក់ទងនឹងការដឹកជញ្ជូនឧបករណ៍និងសម្ភារៈ។ ជម្រើសនីមួយៗបានបង្ហាញពីការសម្របខ្លួនរបស់ពួកគេទៅនឹងលក្ខខណ្ឌការងារនិងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ ការជិះម៉ូតូផ្ទាល់ខ្លួនគឺជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់កម្មករសំណង់ជាច្រើននាក់ ព្រោះវាបានផ្តល់នូវភាពឯករាជ្យក្នុងការគ្រប់គ្រងពេលវេលាទៅមកដោយខ្លួនឯង ដោយមិនបាច់ពឹងផ្អែកលើអ្នកដទៃ។ ពួកគេអាចចេញពីផ្ទះបានទាន់ពេល ហើយអាចទៅដល់កន្លែងការដ្ឋានបានមុនម៉ោងចាប់ផ្តើមធ្វើការដែលជាកត្តាសំខាន់សម្រាប់អ្នកធ្វើការងារតាមម៉ោង ព្រមទាំងអាចធ្វើដំណើរទៅទីកន្លែងណាដែលខ្លួនចង់បានយ៉ាងងាយស្រួល។ ការជិះម៉ូតូក៏បានអនុញ្ញាតឱ្យពួកគេអាចដឹកឧបករណ៍ការងារតូចៗដូចជាញញួរ ដែកគោល ឬខ្សែវាស់បានយ៉ាងងាយស្រួលដោយភ្ជាប់ជាមួយខ្លួន ហើយថែមទាំងអាចដឹកសម្ភារៈបន្ថែមទៀតនៅពេលចាំបាច់។ ពេលខ្លះ ពួកគេក៏អាចដឹកសមាជិកគ្រួសារ ឬមិត្តរួមការងារបានផងដែរដែលបានជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររួមគ្នា ខណៈពេលដែលពួកគេធ្វើដំណើរទៅមក។ ទោះជាយ៉ាងណា ការជិះម៉ូតូក៏មានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ ជាពិសេសនៅពេលដែលពួកគេធ្វើដំណើរនៅពេលយប់ឬនៅតាមដងផ្លូវដែលមានការស្ទះខ្លាំង ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ម៉ូតូក៏បានបម្រើជាមធ្យោបាយធ្វើដំណើរទៅកាន់ទីផ្សារ ទៅធនាគារ ឬទៅធ្វើកិច្ចការផ្ទាល់ខ្លួនផ្សេងៗទៀតដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងទៅដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ការធ្វើដំណើរតាមឡានដឹកគ្រឿងសំណង់ជាមួយមិត្តរួមការងារគឺជាទម្លាប់មួយដែលជារឿយៗត្រូវបានគេឃើញនៅតាមការដ្ឋានធំៗដែលត្រូវការការដឹកជញ្ជូនសម្ភារៈជាប្រចាំ។ ជម្រើសនេះបានផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរជាក្រុមធំ ហើយវាបានជួយសន្សំសំចៃការចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនរបស់កម្មករម្នាក់ៗ ខណៈពេលដែលពួកគេអាចសម្រាកបានពេញផ្លូវ។ ពួកគេក៏អាចយកឧបករណ៍ធំៗទៅជាមួយបានផងដែរ ដូចជាបំពង់ដែក ឈើប្រវែងវែង ឬម៉ាស៊ីនតូចៗដែលពិបាកដឹកដោយម៉ូតូ ដែលបានជួយសម្រួលការងារបានយ៉ាងច្រើន។ ទោះជាយ៉ាងណា ជម្រើសនេះក៏មានភាពរអាក់រអួលខ្លះៗផងដែរ ព្រោះកម្មករត្រូវរង់ចាំឡានឱ្យចេញដំណើរតាមម៉ោងកំណត់ ហើយពេលខ្លះក៏អាចរង់ចាំយូរប្រសិនបើមានការយឺតយ៉ាវក្នុងការដឹកសម្ភារៈ។ ការធ្វើដំណើរជាមួយឡានដឹកទំនិញបែបនេះក៏អាចប្រឈមនឹងបញ្ហាសុវត្ថិភាពផងដែរ ប្រសិនបើមិនបានរៀបចំកន្លែងអង្គុយឱ្យបានត្រឹមត្រូវនិងមានសុវត្ថិភាព ដែលទាមទារឱ្យមានការរៀបចំផែនការច្បាស់លាស់។ ទម្លាប់នេះបានបង្កើតនូវចំណងមិត្តភាពដ៏រឹងមាំរវាងមិត្តរួមការងារ ព្រោះពួកគេអាចជជែកគ្នាលេងនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងអំឡុងពេលធ្វើដំណើរ ដែលធ្វើឱ្យផ្លូវធ្វើការហាក់ដូចជាមិនឆ្ងាយឡើយ។ សម្រាប់កម្មករសំណង់ដែលមិនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ការជិះរ៉ឺម៉កជាជម្រើសដ៏សមស្របមួយដែលអាចទៅដល់កន្លែងការដ្ឋានបានយ៉ាងរហ័សនិងមានសុវត្ថិភាពបំផុត។ រ៉ឺម៉កត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រជាប្រិយភាពសម្រាប់អ្នកធ្វើដំណើរក្នុងចម្ងាយជិតនិងមធ្យមនៅតាមទីក្រុងព្រោះវាមានតម្លៃសមរម្យ។ កម្មករជាច្រើនបានជួលរ៉ឺម៉កជាក្រុមតូចៗដើម្បីចែករំលែកថ្លៃឈ្នួលដែលបានជួយកាត់បន្ថយការចំណាយបានមួយចំណែកធំ និងសម្រួលដល់ការទៅមកប្រចាំថ្ងៃ។ ការជិះរ៉ឺម៉កក៏បានអនុញ្ញាតឱ្យពួកគេអាចដឹកឧបករណ៍ប្រើប្រាស់បានច្រើនជាងការជិះម៉ូតូផងដែរ ព្រោះរ៉ឺម៉កមានកន្លែងដាក់ឥវ៉ាន់ធំទូលាយជាង ហើយអាចផ្ទុកបានច្រើន។ ទម្លាប់នេះបានផ្តល់ភាពងាយស្រួលពិសេសនៅពេលដែលអាកាសធាតុមិនអំណោយផលដូចជាពេលមានភ្លៀងធ្លាក់ខ្លាំង ព្រោះពួកគេអាចការពារខ្លួនពីទឹកភ្លៀងបានយ៉ាងល្អនិងមិនបារម្ភពីការលំបាកនៅលើផ្លូវ។ កម្មករជាច្រើនដែលរស់នៅជាមួយក្រុមគ្រួសារតែងតែជ្រើសរើសជិះរ៉ឺម៉ក ដើម្បីដឹកជញ្ជូនកូនចៅទៅសាលារៀនឬកន្លែងផ្សេងទៀតមុនពេលទៅដល់ការដ្ឋាន។ ការប្រើប្រាស់រ៉ឺម៉កជាប្រចាំបានបង្កើតនូវទំនាក់ទំនងល្អជាមួយអ្នកបើកបរ ដែលធ្វើឱ្យពួកគេអាចស្នើសុំការបញ្ចុះតម្លៃឬសេវាពិសេសបាន។ សរុបមក មធ្យោបាយធ្វើដំណើរទាំងបីប្រភេទនេះបានបំពេញតម្រូវការចាំបាច់របស់កម្មករសំណង់យ៉ាងល្អប្រសើរតាមលក្ខខណ្ឌជាក់ស្តែង។ ជម្រើសនីមួយៗបានឆ្លុះបញ្ចាំងពីទម្លាប់និងតម្រូវការប្រចាំថ្ងៃរបស់ពួកគេនៅក្នុងវិស័យសំណង់។ ការសម្រេចចិត្តប្រើប្រាស់មធ្យោបាយណាមួយគឺអាស្រ័យលើកត្តាជាច្រើនដូចជាចម្ងាយពីផ្ទះទៅការដ្ឋាន ស្ថានភាពហិរញ្ញវត្ថុ និងចំនួនឧបករណ៍ដែលត្រូវដឹកជញ្ជូន។ មិនថាតាមរយៈការជិះម៉ូតូផ្ទាល់ខ្លួន ឡានដឹកទំនិញ ឬរ៉ឺម៉កទេ កម្មករតែងតែរកវិធីល្អបំផុតដើម្បីទៅដល់កន្លែងការងារប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។ ទម្លាប់ទាំងនេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេទាំងនៅក្នុងទីក្រុង និងនៅជនបទ។